ការរចនាផ្ទាំងរូបនៃខ្សែរភាពយន្តនៅកម្ពុជាបានវិវត្តន៍គួរឱ្យកត់សម្គាល់ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យា ចំណង់ចំណូលចិត្តសាធារណៈជន និងនិន្នាការសិល្បៈ ។ ការផ្លាស់ប្ដូរទាំងនេះអាចមើលឃើញយ៉ាងច្បាស់តាមរយៈលក្ខណៈសំខាន់ៗមួយចំនួន រចនាប្លែក មានរូបភាពតិច និងស្អាត អក្សរ និងរូបតួអង្គច្បាស់ៗ ប្រើពណ៌ប្លែកៗនឹងច្បាស់ គួរអោយទាក់ទាញចិត្ត ។ ផ្ទាំងរូបភាពយន្តនាសម័យដើម ជាពិសេសទសវត្សរ៍ឆ្នាំ ៨០ ដល់ ៩០ តែងតែមាន រូបភាពច្រើនចម្រុះ និងពេលខ្លះមើលទៅ រញ៉េរញ៉ៃ ។ គេច្រើនព្យាយាមដាក់បញ្ចូលតួអង្គសំខាន់ៗស្ទើរទាំងអស់ រួមទាំងឈុតឆាកល្បីៗជាច្រើននៅក្នុងផ្ទាំងតែមួយ ។ ធ្វើបែបនេះដើម្បីឱ្យអ្នកទស្សនាដឹងពីសាច់រឿងសង្ខេប គុណភាពរូបភាពក៏មិនទាន់ច្បាស់ល្អប៉ុន្មានដែរ ដោយសារបច្ចេកវិទ្យាថត និងបោះពុម្ពនៅមានកម្រិត ។ តួអង្គសំខាន់ៗស្ទើរទាំងអស់ មិនថាជាតួឯក តួរង តួចិត្តល្អ ឬតួចិត្តអាក្រក់ គេតែងតែព្យាយាមដាក់បញ្ចូលមុខតួអង្គទាំងនោះនៅលើផ្ទាំងតែមួយ ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ។ ឈុតឆាកល្បីៗជាច្រើនដូចជា ឈុតវាយតប់ ស្នេហា កំប្លែង ឬភ័យរន្ធត់ ត្រូវបានបន្សំបញ្ចូលគ្នាយ៉ាងច្របូកច្របល់ ដើម្បីឱ្យអ្នកទស្សនាអាចស្រមៃដឹងពីសាច់រឿងសង្ខេបផងដែរ ។ ក្រៅពីរូបភាព គេក៏បានដាក់បញ្ចូលអក្សរតូចៗជាច្រើនដូចជា ឈ្មោះអ្នកដឹកនាំរឿង ឈ្មោះអ្នកនិពន្ធរឿង និងពាក្យស្លោកជាដើម ។ ចំណែកបច្ចុប្បន្នវិញ ដោយសារបច្ចេកវិទ្យាថតភាពយន្តបានឈានដល់កម្រិតខ្ពស់ព្រមទាំងបច្ចេកវិទ្យាផ្នែកក្រាហ្វិក និងការបោះពុម្ពក៏មានការរីកចម្រើនផងនោះបានធ្វើអោយ ផ្ទាំងរូបភាពយន្តនាពេលបច្ចុប្បន្នមាន គុណភាពច្បាស់ងាយស្រួលក្នុងការទស្សនា ។ រូបភាពតួអង្គមានភាពច្បាស់ ដិតល្អ និងលម្អិត ហើយមានគុណភាពខ្ពស់ខ្លាំង រហូតដល់យើងអាចមើលឃើញនូវព័ត៌មានលម្អិតតូចៗបំផុតនៅលើផ្ទៃមុខរបស់តួអង្គ ដូចជាស្នាមញញឹមដែលមិនសូវច្បាស់ ឬស្នាមញញឹមតិចៗ ដែលជាធម្មតាយើងពិបាកនឹងចាប់អារម្មណ៍ ប្រសិនបើរូបភាពមិនច្បាស់ ឬមិនលម្អិតគ្រប់គ្រាន់។ រីឯពុម្ពអក្សរ ក៏ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បី ឆ្លុះបញ្ចាំងពីប្រភេទរឿងអោយកាន់តែមានភាពងាយស្រួលដល់អ្នកទស្សនា អ្នកអាននៅពេលមិនយល់ត្រង់សាច់រឿងចំណុចណាមួយ ។ ការរៀបអក្សរចំណងជើង និងឈ្មោះតួអង្គក៏មានលក្ខណៈ ស៊ីមេទ្រី និងទាក់ទាញ ដែលធ្វើឱ្យផ្ទាំងរូបភាពមើលទៅប្រកបដោយវិជ្ជាជីវៈខ្ពស់ ។ ផ្ទុយទៅវិញ ការរចនាផ្ទាំងរូបភាពភាពយន្តនាពេលបច្ចុប្បន្នបានផ្លាស់ប្ដូរមកកាន់និន្នាការតិចតួច ដែលផ្ដោតលើភាពសាមញ្ញ តែមានន័យជ្រៅ។ ការរចនាបែបនេះបានក្លាយជា សិល្បៈមួយដែលផ្ដោតលើការប្រាស្រ័យទាក់ទង ដោយប្រើប្រាស់ធាតុតិចបំផុត ដើម្បីបង្កើតផលិតផលដែលមានអតិបរមាខ្ពស់ ។ ការប្រើប្រាស់រូបភាពសំខាន់គេនិយមជ្រើសរើស រូបភាពសំខាន់ៗតែមួយគត់ ឬពីរបីប៉ុណ្ណោះ ដែលអាចតំណាងឱ្យខ្លឹមសារទាំងមូលនៃរឿង ។ រូបភាពទាំងនោះអាចជាមុខតួអង្គឯកដែលបង្ហាញអារម្មណ៍ច្បាស់លាស់ វត្ថុសំខាន់ក្នុងរឿង ឬក៏ជាទេសភាពដែលតំណាងឱ្យបរិយាកាសរបស់រឿង ។ ជាក់ស្ដែង ផ្ទាំងរូបភាពរបស់រឿង 'ភ្នំនាងកង្រី' គេប្រើរូបភាពនាងកង្រី និងភ្នំដែលជាប់ពាក់ព័ន្ធនឹងអាថ៌កំបាំង ឬគ្រាន់តែជារូបភាពភ្នំតែប៉ុណ្ណោះ។ ដោយផ្ដោតលើ ការជំនួសឱ្យការបង្ហាញផ្ទាល់នូវសាច់រឿង ផ្ទាំងរូបភាពទំនើបច្រើនប្រើប្រាស់ គំនិតច្នៃប្រឌិតខ្ពស់ និងនិមិត្តរូបណាមួយដែលសំខាន់ក្នុងសាច់រឿង។ ការប្រើប្រាស់វត្ថុណាមួយដើម្បីតំណាងឱ្យសាច់រឿង អារម្មណ៍របស់តួអង្គ ឬសារដែលរឿងចង់បង្ហាញ ជួយឱ្យផ្ទាំងរូបភាពមើលទៅមាន ភាពស៊ីជម្រៅ និងសិល្បៈខ្ពស់ ។ ជាទឡ្ហីករណ៍ ផ្ទាំងរូបភាពអាចប្រើប្រាស់ស្រមោលតួអង្គ ពណ៌ជាក់លាក់ ឬក៏ជារូបភាពប្រៀបធៀបដែលបង្កប់ន័យ ។ អ្នករចនាបានយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ចន្លោះទំនេរ ដែលធ្វើឲ្យរូបភាពសំខាន់កាន់តែលេចធ្លោ។ ការរៀបចំធាតុផ្សំឱ្យមានតុល្យភាព និងមានចន្លោះគ្រប់គ្រាន់ ធ្វើឱ្យផ្ទាំងរូបភាពមើលទៅស្អាត មិនណែនណាន់តាន់តាប់ និងងាយស្រួលយល់ ។ ជាលទ្ធផល ផ្ទាំងរូបភាពភាពយន្តនាពេលបច្ចុប្បន្នមើលទៅមានភាពស្អាត ទាន់សម័យ និងទាក់ទាញ។ ការរចនាបែបនេះមិនត្រឹមតែជួយទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាឱ្យលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរីកចម្រើននៃឧស្សាហកម្មភាពយន្តខ្មែរដែលកំពុងឈានទៅរកស្តង់ដារអន្តរជាតិផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេការរីកចម្រើននៃបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរគុណភាពនៃការរចនាផ្ទាំងរូបភាពយន្តនៅកម្ពុជា ។ ចំណុចលេចធ្លោមួយទៀតគឺ ការកើនឡើងនូវភាពច្បាស់លាស់នៃអក្សរ និងរូបតួអង្គដល់កម្រិតខ្ពស់ ដែលធ្វើឲ្យផ្ទាំងរូបភាពកាន់តែទាក់ទាញ និងប្រកបដោយវិជ្ជាជីវៈ។ កាលពីប៉ុន្មានទសវត្សរ៍ឆ្នាំមុន ផ្ទាំងរូបភាពយន្តខ្មែរប្រឈមនឹងបញ្ហាគុណភាពរូបភាព និងអក្សរដោយសារកម្រិតនៃបច្ចេកវិទ្យានាពេលនោះ ។ រូបភាពមានសភាពព្រាលៗ ឬបែកផិចសេល ដោយសារបច្ចេកវិទ្យាថតរូបនៅមានកម្រិតទាប។ រូបភាពតួអង្គដែលយកមកដាក់លើផ្ទាំងរូបភាពតែងតែមានសភាព ព្រាលៗ ខ្វះភាពដិត ឬបែកភីកសែល នៅពេលពង្រីក ។ នេះបានធ្វើឱ្យមុខមាត់តួអង្គមិនសូវច្បាស់លាស់ និងបាត់បង់ភាពទាក់ទាញមួយយ៉ាងសំខាន់ ។ អក្សរមិនច្បាស់ ឬរចនាបថមានកម្រិតដូចជាពុម្ពអក្សរដែលប្រើប្រាស់មានភាព ចម្រុះ ហើយគុណភាពនៃការបោះពុម្ពក៏មិនទាន់ល្អគ្រប់គ្រាន់ ។ នៅពេលដែលធ្វើឱ្យអក្សរ មិនសូវច្បាស់ ឬមើលទៅរិលៗការរៀបចំអក្សរក៏មិនទាន់មានលក្ខណៈវិជ្ជាជីវៈខ្ពស់ ដោយពេលខ្លះអក្សរតូចពេក ពិបាកអាន ឬដាក់នៅទីតាំងមិនសមរម្យ ។ ផ្ទុយទៅវិញ ផ្ទាំងរូបភាពយន្តនាពេលបច្ចុប្បន្នត្រូវបានរចនាឡើងជាមួយនឹងគុណភាពដែលមិនធ្លាប់មានពីមុនមក ដោយសារការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងសិល្បៈនៃការរចនាខ្ពស់ផងដែរ ។ គុណភាពរូបភាពខ្ពស់ លើសពីនេះទៀត បច្ចុប្បន្នភាពយន្តភាគច្រើនត្រូវបានថតដោយប្រើប្រាស់កាមេរ៉ាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទផងដែរ ។ វាអនុញ្ញាតឱ្យអ្នករចនាអាចទាញយករូបភាព ច្បាស់ ដិតល្អ និងមានព័ត៌មានលម្អិតខ្ពស់ ពីឈុតឆាកភាពយន្ត ឬរូបថតសម្រាប់ផ្សព្វផ្សាយ ។ យើងអាចមើលឃើញ សរសៃសក់ ដំណក់ទឹក វាយនភាពសម្លៀកបំពាក់ ឬស្នាមញញឹមរបស់តួអង្គបានយ៉ាងច្បាស់ ។ ភាពលម្អិតនេះជួយឱ្យរូបភាពហាកមានជីវិតរស់រវើក និងទាក់ទាញអារម្មណ៍អ្នកទស្សនា ។ ចំពោះពុម្ពអក្សរវិញ មានជម្រើសជាច្រើនប្រភេទដូចជា អក្សរច្បាស់ អក្សរដិត និងពុម្ពអក្សរចម្រុះ ដែលការរចនាបានយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសពុម្ពអក្សរទាំងនោះ ដើម្បីឲ្យមានភាពច្បាស់លាស់ ងាយស្រួលអាន និងឆ្លុះបញ្ចាំងពីប្រភេទរឿង។ ក្រៅពីការជ្រើសរើសពុម្ពអក្សរ ការដាក់ពណ៌ និងបែបផែនលើអក្សរក៏ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យអក្សរកាន់តែលេចធ្លោ និងងាយស្រួលមើលមិនថានៅលើផ្ទាំងធំៗ ឬនៅលើអេក្រង់ទូរសព្ទនោះទេ ។ ការរៀបចំសមាសធាតុដោយវិជ្ជាជីវៈ គឺជាកត្តាសំខាន់ដែលធានាបាននូវគុណភាពខ្ពស់នៃរូបភាព និងអក្សរ ហើយវាអនុញ្ញាតឲ្យអ្នករចនាអាចរៀបចំសមាសធាតុទាំងនោះបានយ៉ាងស៊ីមេទ្រី ស្រស់ស្អាត និងមានលំនឹងល្អ។ ការកំណត់ទីតាំងនៃចំណងជើង ឈ្មោះតួអង្គ និងព័ត៌មានផ្សេងៗទៀត ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីធានាថាផ្ទាំងរូបភាពមានភាពទាក់ទាញ និងបង្ហាញព័ត៌មានបានច្បាស់លាស់បំផុត ។ ភាពច្បាស់លាស់នៃអក្សរ និងរូបតួអង្គនៅលើផ្ទាំងរូបភាពយន្តនាពេលបច្ចុប្បន្នមិនត្រឹមតែជាលទ្ធផលនៃការរីកចម្រើនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃ ការយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាព ក្នុងឧស្សាហកម្មភាពយន្តខ្មែរផងដែរ ។ វាជួយឱ្យផ្ទាំងរូបភាពទាំងនេះមាន ភាពទាក់ទាញ គួរឱ្យជឿទុកចិត្ត និងអាចប្រកួតប្រជែងជាមួយផ្ទាំងរូបភាពអន្តរជាតិបាន ។